បន្តោងព្រះពុទ្ធរូប រូបគ្រូ ឬយ័ន្ត គឺជាវត្ថុស័ក្តិសិទ្ធិដែលមានតម្លៃមិនអាចកាត់ថ្លៃបាននៅក្នុងជំនឿរបស់ប្រជាជនខ្មែរ។ វត្ថុទាំងនេះមិនត្រឹមតែជាគ្រឿងលម្អនោះទេ ប៉ុន្តែវាជាគ្រឿងការការពារ និងជាប្រភពនៃសេចក្ដីសុខសាន្ត។ បន្តោងព្រះពុទ្ធរូបត្រូវបានគេជឿថាអាចការពារមនុស្សពីគ្រោះថ្នាក់ និងនាំមកនូវសេចក្ដីសុខ។ រូបព្រះពុទ្ធតូចៗដែលបានបន់ស្រន់រួចហើយ គឺពោរពេញដោយថាមពលអរូបីយ៍ដ៏ខ្លាំងក្លា។ បន្តោងដែលឆ្លាក់ដោយគ្រូ ឬអាចារ្យក៏ត្រូវបានគេជឿថាមានបារមីខ្ពស់ណាស់។ យ័ន្ត គឺជាក្បាច់ ឬតួអក្សរពិសេសៗដែលបានសរសេរលើផ្ទាំងក្រណាត់ ឬបន្ទះដែក។ យ័ន្តត្រូវបានគេយល់ថាជាមន្តអាគមដ៏មានឥទ្ធិពលដែលអាចការពារអ្នកពាក់។ វត្ថុស័ក្តិសិទ្ធិទាំងនេះត្រូវបានបន់ស្រន់ និងធ្វើពិធីបូជា ដើម្បីបញ្ចូលកម្លាំងទៅក្នុងវា។ ប្រជាជនខ្មែរតែងតែពាក់បន្តោងទាំងនេះ នៅជាប់ខ្លួនជានិច្ច ដើម្បីឱ្យមានសេចក្ដីសុខ។ ចិញ្ចៀន កងដៃ កងជើង និងខ្សែដៃក៏មានអត្ថន័យជ្រាលជ្រៅដូចបន្តោងទាំងនោះដែរ។ វត្ថុទាំងនេះត្រូវបានគេផលិតឡើងពីវត្ថុធាតុដ៏មានតម្លៃដូចជាមាស ប្រាក់ និងលង្ហិន។ មាសត្រូវបានគេប្រើប្រាស់សម្រាប់ផលិតគ្រឿងអលង្ការដែលមានតម្លៃខ្ពស់ជាងគេ។ ប្រាក់នឹងលង្ហិនត្រូវបានប្រើសម្រាប់ផលិតគ្រឿងអលង្ការដែលមានលក្ខណៈទូលំទូលាយ។ គ្រឿងអលង្ការទាំងនេះ ត្រូវបានឆ្លាក់ដោយក្បាច់ពិសេសៗដែលមានអត្ថន័យខាងជំនឿ។ ក្បាច់យ័ន្តដែលត្រូវបានឆ្លាក់លើចិញ្ចៀន ឬកងដៃផ្តល់នូវការការពារផ្លូវចិត្ត និងផ្លូវងងឹង។ ក្បាច់នាគដែលជាសត្វពស់ទេវតាត្រូវបានគេជឿថាជាអ្នកការពារដ៏ខ្លាំងក្លា។ នាគជាតំណាងឱ្យភាពសម្បូរបែប និងជានិមិត្តរូបនៃកម្លាំងធម្មជាតិ។ គ្រឿងអលង្ការដែលមានឆ្លាក់រូបនាគត្រូវបានគេជឿថាអាចនាំមកនូវសំណាងល្អ និងភាពរុងរឿង។ ចំណែកឯក្បាច់ គ្រុឌ ដែលជាសត្វបក្សីដ៏មានឥទ្ធិពលតំណាងឱ្យអំណាច និងកម្លាំង។ គ្រុឌក៏ជាយានជំនិះរបស់ព្រះវិស្ណុនៅក្នុងព្រហ្មញ្ញសាសនាផងដែរ។ ការឆ្លាក់រូបគ្រុឌនៅលើគ្រឿងអលង្ការត្រូវបានគេជឿថាអាចការពារពីគ្រោះថ្នាក់បាន។ គ្រឿងអលង្ការខ្លះត្រូវបានដាំត្បូងមានតម្លៃ ដើម្បីបន្ថែមភាពស្រស់ស្អាត និងគុណប្រយោជន៍។ ត្បូងនីមួយៗមានអត្ថន័យខុសៗគ្នាដូចជា ត្បូងពេជ្រតំណាងឱ្យភាពបរិសុទ្ធ។ ត្បូងទទឹមតំណាងឱ្យអំណាច និងស្នេហា ចំណែកត្បូងកណ្ដៀងតំណាងឱ្យប្រាជ្ញា។ គ្រឿងអលង្ការដែលឆ្លាក់ដោយក្បាច់ទាំងនេះមិនមែនជាការតុបតែងធម្មតាទេ។ វាជាស្នាដៃសិល្បៈដែលផ្សារភ្ជាប់រវាងភាពស្រស់ស្អាត និងជំនឿដ៏ជ្រាលជ្រៅ។ គ្រឿងអលង្ការទាំងនេះមានតាំងពីបុរាណកាលមកម្ល៉េះ ហើយបានបន្តមកដល់បច្ចុប្បន្ន។ វាក៏ជាចំណែកមួយនៃមរតកវប្បធម៌ដ៏សម្បូរបែបរបស់ប្រជាជនខ្មែរផងដែរ។ អ្នកពាក់គ្រឿងអលង្ការទាំងនេះមានអារម្មណ៍ថាខ្លួនត្រូវបានការពារដោយកម្លាំងពិសេស។ វាជានិមិត្តរូបនៃការតភ្ជាប់ជាមួយដូនតា និងជំនឿដែលបានបន្សល់ទុក។ ការផលិតគ្រឿងទាំងនេះទាមទារនូវភាពប៉ិនប្រសប់ និងការយកចិត្តទុកដាក់ខ្ពស់ពីជាងទង។ ដូច្នេះ គ្រឿងអលង្ការទាំងនេះពិតជាមានតម្លៃទាំងខាងសម្ភារៈ និងស្មារតី។ វាផ្តល់នូវសេចក្តីក្លាហាន និងភាពជឿជាក់ដល់អ្នកដែលពាក់វា។